នៅក្នុងប្រទេសកម្ពុជាមានវប្បធម៌ជាច្រើនយ៉ាងដែលសបង្ហាញតាមរយះរឿងប្រលោមលោក រឿងអក្សរសិល្ប៍ ដែលជាប្រភេទរឿងមានប្រជាប្រិយភាពយ៉ាងខ្លាំង។ ជាពិសេសនៅក្នុងរឿង កំណើតសត្វរំពេ ដែលនិពន្ធឡើងដោយអ្នកស្រី កែវ សារុំ។ ដោយដំណើរសាច់រឿងនិយាយអំពី ចៅឆើយកំព្រាម្តាយតាំងពីតូច គេរស់នៅជាមួយឪពុក លើកោះធំមួយកណ្តាលសមុទ្រ ដោយប្រកបរបរធ្វើចំការ ។ តែតាំងពីតូចដល់ធំដឹងក្តី ចៅឆើយធ្វើការតែពីរមុខប៉ុណ្ណោះ គឺរកឧសនិង បង់សំណាញ់យកត្រី ។ ចំពោះការបំពេញការងារតែពីរមុខនោះ ចៅឆើយ នៅតែមានះទៀតដោយមិនស្តាប់ឪពុកទេ ។ នៅពេលឪពុកវាប្រើឱ្យទៅរកឪសចៅឆើយបែរជាទៅបង់សំណាញ់ ។ តែបើឪពុកប្រើឱ្យទៅបង់សំណាញ់ ចៅឆើយបែរជាទៅរកឱសវិញ ។ ហេតុនេះហើយបានជាឪពុកគេដាក់ឈ្មោះថា ឆើយ ព្រោះវាតែងធ្វើឫកឈ្លើយដាក់ឪពុកជានិច្ច ។ ទោះបីជាឪពុកណែនាំកុំឱ្យរឹងទទឹង ឬជេរស្តីយ៉ាងណាក៏ដោយ ក៏ចៅឆើយ មិនស្តាប់តាមដែរ ពោលគឺនៅតែប្រព្រឹត្តផ្ទុយនឹងបំណងរបស់ឪពុករហូត ។ នៅពេលចាស់ជរា ឪពុកចៅឆើយបានផ្តាំថា ពេលពុកស្លាប់ទៅ ចូរកូនយកសពពុកទៅបោះចោលនៅកណ្ដាលសមុទ្រ គឺកុំកប់ក្រោមដើមរាំងភ្នំឲ្យសោះណា។ មួយខែក្រោយមក ឪពុកចៅឆើយក៏ទទួលមរណភាព ពេលនោះ ចៅឆើយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះចិត្តមានះដែលមិនបានបំពេញ តាមបំណងរបស់ឪពុក ។ ហេតុនេះ គេក៏សម្រេចចិត្តបំពេញតាមបំណងរបស់ឪពុក គឺយកសពទៅទម្លាក់ចោលកណ្តាលសមុទ្រ។ ប៉ុន្តែនៅពេលយប់នោះ ស្រាប់តែឪពុកមកពន្យល់សប្តិ ការពិតពុក ចង់ឱ្យកូនយកសពទៅកប់ក្រោមដើមរាំងភ្នំទេ! ចុះហេតុអ្វីបានជាកូនមិនធ្វើ តាមទម្លាប់របស់កូនវិញ? ។ ពេលភ្ញាក់ដឹងខ្លួន ចៅឆើយរឹតតែយំស្តាយស្រណោះចំពោះអំពើមិនគប្បី ដែលខ្លួនតែងប្រឆាំងនឹងសម្តីឪពុកជានិច្ច ។ ពេលនោះចៅឆើយក៏ស្ទុះរត់ទៅ រាវរកសពឪពុកដើម្បីយកមកកប់ក្រោមដើមរាំងភ្នំវិញ ។ ប៉ុន្តែទោះបីជាចៅឆើយប្រឹងមុជរាវរកយ៉ាងណាក៏ដោយ ក៏រកមិនឃើញដែរ ។ ចៅឆើយមុជរាវរករហូតដល់ហេវហត់ទន់ខ្លួនស្លាប់ក្នុងសមុទ្រនោះ ។ ពេលដែលស្លាប់ទៅចៅឆើយបានកើតទៅជាសត្វស្លាបម្យ៉ាង។ ដោយសារតែការស្ដាយក្រោយខ្លាំងពេក ទោះបីកើតជាសត្វក៏ដោយនៅតែហិចហើរឆ្វែលរកសពឪពុកបន្តទៀត។ ដោយហេតុសត្វស្លាបនេះ តែងហើររំពៃគយគន់រកមើលសពជារៀងរាល់ថ្ងៃ ទើបអ្នកស្រុកនាំគ្នាហៅសត្វនោះថា រំពេរំពៃ ។ តែក្រោយមកក៏ហៅកាត់ ខ្លីត្រឹមថា រំពេៗ តែប៉ុណ្ណោះ ។ ហេតុដូច្នេះហើយ បានជាយើងឃើញមានសត្វរំពេជាច្រើនហិចហើរ នៅលើផ្ទៃសមុទ្រ រហូតដល់សព្វថ្ងៃនេះ ។